កីឡាគុនដាវទំនើបនៅកម្ពុជាត្រូវបានបង្កើតឡើងដោយរដ្ឋបាលអាណានិគមបារាំងនៅដើមសតវត្សទី២០ ប៉ុន្តែឫសគល់របស់វាអាចដានទៅនឹងប្រពៃណីប្រយុទ្ធបុរាណរបស់ខ្មែរដូចជា បុក្កតោ ដែលជាសិល្បៈប្រយុទ្ធដៃទល់ដៃរបស់អាណាចក្រខ្មែរ។ សិល្បៈក្បាច់គុនខ្មែរនេះក៏ត្រូវបានបង្ហាញនៅលើផ្ទាំងគំនូរចម្លាក់នៅប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងប្រាសាទផ្សេងៗទៀត។ បច្ចុប្បន្ន អ្វេស អាយ សុី គឺជាស្ថាប័នសំខាន់ដែលគ្រប់គ្រងនិងលើកកម្ពស់កីឡាគុនដាវនៅកម្ពុជាដែលមានទីតាំងនៅកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ។ កីឡាគុនដាវនៅកម្ពុជាកំពុងមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាវាមិនទាន់ជាកីឡាពេញនិយមដូចកីឡាប្រដាល់គុនខ្មែរក៏ដោយ។ សហព័ន្ធកីឡាគុនដាវកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ និងអភិវឌ្ឍកីឡាប្រភេទនេះ។ កីឡាគុនដាវត្រូវបាននាំចូលមកកម្ពុជាដោយអង្គការសហព័ន្ធកីឡាអន្តរជាតិ ដែលហៅកាត់ថា អ្វេស អាយ អុី និងបានចាប់ផ្តើមរីកដុះដាលបន្តិចម្តងៗចាប់តាំងពីដើមឆ្នាំ ២០០០។ ជាក់ស្តែង សហព័ន្ធកីឡាគុនដាវកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៃ អ្វេស អាយ អុី នៅឆ្នាំ ២០០៦។ ការបង្កើតសហព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងជំរុញការអភិវឌ្ឍកីឡាគុនដាវនៅកម្ពុជា។ ដំបូងឡើយ ការបណ្តុះបណ្តាល និងការហ្វឹកហ្វឺនគឺនៅមានកម្រិតនៅឡើយ ដោយពឹងផ្អែកជាចម្បងលើគ្រូបង្វឹកបរទេស និងការគាំទ្រពី អ្វេស អាយ អុី។ ក្រោយមក ដោយមានការខិតខំប្រឹងប្រែងពីសហព័ន្ធ ក៏ដូចជាការចូលរួមរបស់កីឡាករ-កីឡាការិនី កីឡាគុនដាវបានចាប់ផ្តើមរីកចម្រើនគួរឱ្យកត់សម្គាល់។ សាលាគុនដាវមួយចំនួនត្រូវបានបង្កើតឡើង ហើយមានការបណ្តុះបណ្តាលគ្រូបង្វឹក និងអាជ្ញាកណ្តាលក្នុងស្រុកកាន់តែច្រើនឡើង។ អ្វេស អាយ សុី និងដៃគូរបស់ខ្លួនបានរៀបចំការប្រកួតគុនដាវជាច្រើនជារៀងរាល់ឆ្នាំ។ ជើងឯកថ្នាក់ជាតិ ជាការប្រកួតដ៏សំខាន់ប្រចាំឆ្នាំសម្រាប់កីឡាករគុនដាវកម្ពុជាដើម្បីប្រកួតប្រជែងដណ្ដើមពាន។ ពានរង្វាន់ ដែលមានឈ្មោះថា វេស្ទឺន ខាប់ គឺជាការប្រកួតមួយទៀតដែលរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់កីឡាករទទួលបានបទពិសោធន៍ក្នុងការប្រកួត។ កីឡាជាតិ ក៏បានរៀបចំឡើងជារៀងរាល់ ២ឆ្នាំម្តង ដែលកីឡាគុនដាវក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះដែរ។ កីឡាមហាវិទ្យាល័យ ក៏ រៀបចំរៀងរាល់ ២ ឆ្នាំម្ដង ដែរ ដែលផ្ដល់ ឱកាស ដ៏សំខាន់ដល់ និស្សិត ឲ្យបាន ចូលរួមប្រកួត និង បង្ហាញសមត្ថភាព របស់ពួកគេ។ កម្ពុជាតែងតែបញ្ជូនក្រុមជម្រើសជាតិគុនដាវរបស់ខ្លួនទៅចូលរួមប្រកួតស៊ីហ្គេម ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣រួចមកហើយ ដែលកីឡាករគុនដាវកម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរ។ បច្ចុប្បន្ន មាន ក្លឹបមួយចំនួន កំពុងតែ លើកកម្ពស់កីឡាគុនដាវ នៅ កម្ពុជា យ៉ាងសកម្ម។ ខេមអុីឌី ហ្វេនសុីង ក្លឺប របស់សាលាពាណិជ្ជកម្ម ខេមអុីឌី ប៑ីសុីនីស៍ ស្កូល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កីឡាគុនដាវដល់និស្សិត និងប្រជាជនកម្ពុជា។ ក្លឹបនេះផ្ដល់ការហ្វឹកហ្វឺនជាប្រចាំសប្តាហ៍ជាមួយគ្រូបង្វឹកជំនាញៗ ហើយតែងតែបញ្ជូនកីឡាកររបស់ខ្លួនចូលរួមការប្រកួតផ្សេងៗ។ ថ្វីត្បិតតែការអភិវឌ្ឍន៍កីឡាគុនដាវនៅកម្ពុជានៅមានកម្រិតបន្តិចមែន ប៉ុន្តែកីឡាករ និងថ្នាក់ដឹកនាំសហព័ន្ធមានមហិច្ឆតាខ្ពស់ក្នុងការអភិវឌ្ឍន៍កីឡានេះ។ ពួកគេជំរុញឱ្យកីឡាករទាំងអស់ខិតខំហ្វឹកហ្វឺនឱ្យបានខ្លាំងក្លា ដើម្បីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ គោលបំណងគឺដើម្បីអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ស្មារតីសាមគ្គីភាព ព្រមទាំងបង្កើនភាពជឿជាក់ ភាពវៃឆ្លាតផ្លូវចិត្ត ដោយការចូលរួមក្នុងកីឡាគុនដាវ។ កីឡាករ-កីឡាការិនីគុនដាវកម្ពុជាក៏បានទៅចូលរួមប្រកួតប្រជែងនៅឆាកអន្តរជាតិផងដែរដូចជា កីឡាស៊ីហ្គេម និងការប្រកួតជើងឯកអាស៊ីផងដែរ។ កម្ពុជាធ្លាប់ទទួលបានមេដាយសំរឹទ្ធមួយចំនួនដែរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាសញ្ញាដ៏ល្អមួយនៃការរីកចម្រើនរបស់កីឡាប្រភេទនេះ។ ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កីឡាគុនដាវក្នុងស្រុកផងដែរ។ កីឡាគុនដាវនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជំរុញ និងគាំទ្រយ៉ាងខ្លាំងពី សហព័ន្ធកីឡាគុនដាវកម្ពុជា និងក្រសួងពាក់ព័ន្ធ។ ការរៀបចំព្រឹត្តិការណ៍បង្ហាញ ឬការតាំងពិព័រណ៍កីឡាផ្សេងៗ អាចជួយឱ្យសាធារណជនស្គាល់ និងចាប់អារម្មណ៍កីឡាគុនដាវអោយបានកាន់តែច្រើន។ ការបើកវគ្គបណ្តុះបណ្តាលដល់សិស្ស-និស្សិត និងប្រជាជនទូទៅ បានជួយពង្រីកមូលដ្ឋានកីឡាករ ក្នុងវិស័យកីឡាគុនដាវ។ ការបញ្ជូនគ្រូបង្វឹក និងអាជ្ញាកណ្តាលទៅបណ្តុះបណ្តាលនៅបរទេស គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពជំនាញ។ សហព័ន្ធបាននឹងកំពុងស្វែងរកការឧបត្ថម្ភគាំទ្រពីដៃគូឯកជន និងអង្គការអន្តរជាតិ ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍកីឡាគុនដាវកម្ពុជា។ ការសហការជាមួយសាលារៀន និងសកលវិទ្យាល័យក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ដើម្បីផ្សព្វផ្សាយកីឡាគុនដាវអោយកូនសិស្សបានដឹង និងសិក្សា។ មួយវិញទៀត ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់វិស័យកីឡាគុនដាវ។ ជាក់ស្តែង កីឡាករ-កីឡាការិនីដែលដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិ តែងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញវិស័យនេះផងដែរ ដែលមានការចូលរួមពីក្រសួង រាជធានី-ខេត្ត កើនឡើងគួរឱ្យកត់សម្គាល់។ កាលពីមុន កីឡាគុនដាវមានក្លិបហ្វឹកហាត់តិចតួចណាស់ ហើយភាគច្រើនស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែបច្ចុប្បន្ន ចំនួនក្រសួង រាជធានី និង ខេត្ត ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិបានកើនឡើងជិត១៥ ដែលបង្ហាញពីការពង្រីកមូលដ្ឋានគ្រឹះ។ សហព័ន្ធកីឡាគុនដាវកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត ១ ដោយជោគជ័យ ដោយមានការចូលរួមពីគ្រូឧទ្ទេសអន្តរជាតិ ដូចជាជនជាតិជប៉ុនជាដើម។ គោលបំណងគឺដើម្បីពង្រីកសមត្ថភាព និងបង្កើនចំនួនគ្រូបង្វឹកនៅកម្ពុជា ដើម្បីអាចពង្រីកការបណ្ដុះបណ្ដាលទៅតាមបណ្ដាខេត្ត និងសាលារៀននានា។ ការបង្ហាត់បង្រៀនកាន់តែច្រើននេះហើយ គឺបានជួយអោយធនធានកីឡាករ-កីឡាការិនីបន្តវេនឱ្យបានកាន់តែច្រើន។ កីឡាគុនដាវកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ និងទទួលបានលទ្ធផលល្អប្រសើរ។ ជាក់ស្តែង កាលពីឆ្នាំ ២០១៩ កីឡាករ-កីឡាការិនីកម្ពុជា បានបំបែកកំណត់ត្រាដណ្តើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ គ្រឿង ពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី នៅប្រទេសសិង្ហបុរី។ មុនឆ្នាំ ២០១៩ ក៏ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍មួយផងដែរ។ វាបានជំរុញឱ្យវិស័យកីឡាគុនដាវមានការហ្វឹកហាត់ និងត្រៀមលក្ខណៈកាន់តែខ្លាំង លើសពីនេះ សហព័ន្ធក៏មានមហិច្ឆតា និងរំពឹងថា នឹងអាចទទួលបានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគត។ ទោះបីជាកីឡាគុនដាវត្រូវបានចាត់ទុកជាកីឡាអភិជន និងមានសម្ភារៈថ្លៃក៏ដោយ ក៏មានការជំរុញឱ្យសាធារណជន ជាពិសេសយុវជន យល់ដឹងពីអត្ថប្រយោជន៍របស់វា ដែលមិនត្រឹមតែសម្រាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយហ្វឹកហាត់ផ្លូវចិត្ត បញ្ញាស្មារតី និងយុទ្ធសាស្ត្រផងដែរ។ ថ្នាក់ដឹកនាំសហព័ន្ធតែងតែលើកទឹកចិត្តឱ្យកីឡាករ និង កីឡាការិនីបន្តខិតខំប្រឹងប្រែងដើម្បីដណ្តើមបានមេដាយមាសជូនជាតិ។ ជាមួយនឹងការបន្តខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ យើងរំពឹងថាកីឡាគុនដាវនឹងក្លាយជាកីឡាដែលទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង និងអាចដណ្តើមបានមេដាយច្រើនថែមទៀតសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិ។ សរុបមក កីឡាគុនដាវនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចអោយបាននូវសមិទ្ធផលលេចធ្លោលើឆាកអន្តរជាតិ។